ការគូរគំនូរលើជញ្ជាំងដោយប្រើក្បូរក្បាច់រចនាបែបវប្បធម៌ខ្មែរ គឺជាសិល្បៈដ៏វិសេសវិសាលមួយដែលបានចាក់ឫសយ៉ាងជ្រៅនៅក្នុងអត្តសញ្ញាណជាតិ និងដួងព្រលឹងរបស់ប្រជាជនខ្មែរតាំងពីបុរាណកាលមក។ សិល្បៈប្រភេទនេះមិនត្រឹមតែជាការតុបតែងដើម្បីសោភ័ណភាពប៉ុណ្ណោះទេ ប៉ុន្តែវាគឺជាការរួមបញ្ចូលគ្នារវាងជំនឿ សាសនា និងការច្នៃប្រឌិតខ្ពស់។ នាពេលបច្ចុប្បន្ន ការគូរគំនូរក្បាច់ខ្មែរនៅលើជញ្ជាំងសាធារណៈ និងសំណង់ទំនើបៗ បានក្លាយជាស្ពានតភ្ជាប់រវាងភាពបុរាណ និងភាពស៊ីវិល័យ ដើម្បីបង្ហាញពីមោទនភាពនៃកេរដំណែលដូនតា។ គោលបំណងចម្បងនៃការគូរគំនូរលើជញ្ជាំងដោយប្រើក្បូរក្បាច់រចនាបែបវប្បធម៌ខ្មែរ គឺដើម្បីថែរក្សា និងលើកកម្ពស់តម្លៃសិល្បៈក្បាច់រចនាខ្មែរឱ្យនៅគង់វង្សក្នុងស្មារតីយុវជនជំនាន់ក្រោយ។ ការគូរនេះជួយបំប្លែងជញ្ជាំងទទេស្អាតឱ្យក្លាយជាផ្ទាំងទស្សនីយភាពដ៏មានអត្ថន័យ និងទាក់ទាញភ្នែកអ្នកទស្សនា។ វាជួយបង្ហាញពីអត្តសញ្ញាណវប្បធម៌ដ៏រឹងមាំរបស់កម្ពុជាទៅកាន់ភ្ញៀវទេសចរអន្តរជាតិឱ្យបានស្គាល់កាន់តែច្បាស់។ ក្បូរក្បាច់ខ្មែរលើជញ្ជាំងជួយបង្កើនសោភ័ណភាពនៃសំណង់ស្ថាបត្យកម្មឱ្យមានភាពប្រណីត និងមានតម្លៃសិល្បៈខ្ពស់។ ការប្រើប្រាស់ក្បាច់រចនាបុរាណនៅលើជញ្ជាំងគឺជាការបង្ហាញពីការគោរព និងដឹងគុណចំពោះស្នាដៃបុព្វបុរសខ្មែរ។ គំនូរទាំងនេះផ្ដល់នូវចំណេះដឹងតាមរយៈរូបភាពអំពីប្រវត្តិសាស្ត្រ និងរឿងរ៉ាវក្នុងអក្សរសិល្បខ្មែរដ៏សម្បូរបែប។ វាជួយកាត់បន្ថយការគូរវាសផ្ដេសផ្ដាស់តាមទីសាធារណៈ ដោយជំនួសមកវិញនូវស្នាដៃសិល្បៈដែលមានសណ្ដាប់ធ្នាប់។ ការគូរគំនូរនេះបង្កើតបានជាកន្លែងកម្សាន្តបែបវប្បធម៌ ដែលជួយឱ្យមនុស្សមានអារម្មណ៍ស្រស់ស្រាយ និងមានមោទនភាពជាតិ។ វាគឺជាការផ្ដល់ឱកាសដល់សិល្បករខ្មែរក្នុងការបញ្ចេញសមត្ថភាព និងភាពច្នៃប្រឌិតលើផ្ទាំងទស្សនីយភាពខ្នាតធំ។ គំនូរក្បាច់ខ្មែរជួយតភ្ជាប់មនោសញ្ចេតនារវាងមនុស្ស និងបរិស្ថានរស់នៅតាមរយៈភាពទន់ភ្លន់នៃក្បាច់ផ្សេងៗ។ វាមានគោលបំណងអប់រំ និងដាស់តឿនសហគមន៍ឱ្យចេះស្រឡាញ់ និងការពារសម្បត្តិវប្បធម៌ជាតិ។ ការគូរលើជញ្ជាំងគឺជាការអភិវឌ្ឍវិស័យសិល្បៈគំនូរខ្មែរឱ្យដើរទាន់សម័យកាលឌីជីថល និងបណ្ដាញសង្គម។ វាជួយបង្កើតបរិយាកាសកក់ក្ដៅ និងមានភាពថ្លៃថ្នូរនៅក្នុងស្ថាប័នរដ្ឋ វត្តអារាម ឬទីកន្លែងអាជីវកម្មផ្សេងៗ។ គំនូរទាំងនេះគឺជាសារៈមន្ទីរនៅក្រៅអគារ ដែលអនុញ្ញាតឱ្យសាធារណជនសិក្សាពីក្បាច់រចនាខ្មែរដោយមិនគិតថ្លៃ។ បន្ថែមពីនេះ វាជួយជំរុញឱ្យមានការច្នៃប្រឌិតថ្មីៗដោយយកលំនាំតាមរចនាបថខ្មែរ ដើម្បីឱ្យវប្បធម៌ខ្មែរកាន់តែរីកសុះសាយ។ ការផលិតស្នាដៃសិល្បៈលើផ្ទៃជញ្ជាំងឱ្យមានភាពប្រណីត និងត្រឹមត្រូវតាមរចនាបថខ្មែរ ទាមទារឱ្យសិល្បកររៀបចំសម្ភារៈឱ្យបានគ្រប់ជ្រុងជ្រោយបំផុត។ ដំបូងបង្អស់ សិល្បករត្រូវមានម៉ាស៊ីនបាញ់ថ្នាំពណ៌ ឬថ្នាំទ្រនាប់សម្រាប់លាបពង្រាបផ្ទៃជញ្ជាំងឱ្យរលោងស្មើល្អ។ ថ្នាំពណ៌ទឹកដែលមានគុណភាពខ្ពស់ និងធន់នឹងអាកាសធាតុ គឺជាសម្ភារៈដ៏សំខាន់បំផុតសម្រាប់រក្សាពណ៌ឱ្យបានយូរអង្វែង។ ជក់គូរគំនូរខ្នាតធំត្រូវបានប្រើប្រាស់សម្រាប់លាបពណ៌ផ្ទៃធំៗ ឬសម្រាប់គូសគ្រោងរូបរាងបឋម។ ជក់មុខស្រួច គឺជាឧបករណ៍មិនអាចខ្វះបានសម្រាប់គូសបញ្ជាក់ក្បូរក្បាច់ភ្ញីទេសឱ្យមានភាពទន់ភ្លន់។ ខ្មៅដៃសរសេរ ឬដីស ត្រូវបានប្រើសម្រាប់ព្រាងគ្រោងប្លង់ក្បាច់រចនាឱ្យបានត្រឹមត្រូវតាមក្បួនខ្នាតមុននឹងដាក់ពណ៌។ បន្ទាត់ខ្នាតវែង និងម៉ែត្រវាស់ ជួយឱ្យសិល្បករកំណត់សមាមាត្រនៃក្បាច់ខ្មែរឱ្យមានតុល្យភាព និងមិនវៀចវេរ។ ក្រដាសកាបោន ឬពុម្ពគំនូរ អាចយកមកប្រើដើម្បីចម្លងក្បាច់ដែលស្មុគស្មាញឱ្យមានទម្រង់ដូចៗគ្នា។ ថាសលាយពណ៌ ត្រូវបានប្រើសម្រាប់លាយមេពណ៌ឱ្យចេញជាស្រមោលដិត និងស្រាលតាមតម្រូវការសិល្បៈ។ ទឹកស្អាតសម្រាប់លាងជក់ ត្រូវតែមានត្រៀមទុកជាស្រេចដើម្បីកុំឱ្យពណ៌លាយឡំគ្នាដែលនាំឱ្យបាត់បង់សោភ័ណភាព។ រន្ទាដែក គឺជាឧបករណ៍ចាំបាច់សម្រាប់ជួយឱ្យសិល្បករអាចគូរគំនូរនៅទីតាំងដែលខ្ពស់លើជញ្ជាំង។ ស្កុតក្រដាស ប្រើសម្រាប់បិទការពារគែមជញ្ជាំង ឬសម្រាប់បង្កើតខ្សែបន្ទាត់ឱ្យមានភាពដាច់ស្រឡះល្អ។ ការប្រើក្រណាត់ស្អាតមកជូតសម្អាតកំហុសឆ្គងបន្តិចបន្តួច និង ជួយឱ្យផ្ទៃការងារមានសោភ័ណភាពល្អប្រសើរឡើងវិញ។ ថ្នាំរលោង ប្រើសម្រាប់លាបការពារពីលើគំនូរដែលរួចរាល់ ដើម្បីការពារពីការឆ្កូត និងកម្ដៅថ្ងៃ។ ជ័រលុបខ្នាតធំ ត្រូវបានប្រើសម្រាប់លុបស្នាមខ្មៅដៃដែលព្រាងខុសនៅលើផ្ទៃជញ្ជាំងដែលមិនទាន់លាបពណ៌។ មួកសុវត្ថិភាព និងម៉ាសបិទមាត់ គឺជាសម្ភារៈការពារសុខភាពពីក្លិនថ្នាំ និងធូលីនៅពេលកំពុងធ្វើការងារ។ កាំបិតកោសជញ្ជាំង ប្រើសម្រាប់សម្អាតកម្ទេចកំបោរ ឬភាពមិនរលោងនៅលើជញ្ជាំងចាស់ៗមុននឹងចាប់ផ្ដើម។ សៀវភៅគំរូប្លង់ក្បាច់ខ្មែរ គឺជាឯកសារយោងដ៏សំខាន់សម្រាប់ផ្ទៀងផ្ទាត់ទម្រង់ក្បាច់ឱ្យបានត្រឹមត្រូវតាមវប្បធម៌។ ការគូរគំនូរលើជញ្ជាំងដោយប្រើក្បូរក្បាច់រចនាបែបវប្បធម៌ខ្មែរ បានរីកសាយភាយយ៉ាងទូលំទូលាយ ចាប់តាំងពីទីកន្លែងសក្ការៈបូជារហូតដល់ទីតាំងអាជីវកម្មទំនើបៗ។ ព្រះបរមរាជវាំងគឺជាទីតាំងដ៏ខ្ពង់ខ្ពស់បំផុត ដែលមានការរចនាក្បូរក្បាច់ខ្មែរយ៉ាងប្រណីតនៅលើជញ្ជាំង និងពិដាន។ នៅតាមបណ្ដោយថ្នាក់នៃព្រះបរមរាជវាំង មានគំនូររឿងរាមកេរ្តិ៍ដែលបង្ហាញពីក្បាច់រចនាលម្អិតគួរឱ្យស្ងើចសរសើរ។ វត្តអារាមនានានៅទូទាំងប្រទេសកម្ពុជា គឺជាមជ្ឈមណ្ឌលផ្ទុកនូវគំនូរក្បាច់ខ្មែរនៅលើជញ្ជាំងវិហារយ៉ាងសំបូរបែប។ នៅក្នុងព្រះវិហារ សិល្បករតែងគូររចនាក្បាច់ភ្ញីទេស និងភ្ញីអង្គរព័ទ្ធជុំវិញរូបភាពពុទ្ធប្រវត្តិដើម្បីបង្កើនភាពសក្ការៈ។ សារមន្ទីរជាតិកម្ពុជា ក៏មានការតុបតែងដោយក្បូរក្បាច់បុរាណនៅលើជញ្ជាំង ដើម្បីឆ្លុះបញ្ចាំងពីភាពរុងរឿងនៃសម័យអង្គរ។ ស្ថាប័នរដ្ឋសំខាន់ៗជាច្រើនបានយកក្បាច់រចនាខ្មែរមកគូរលើជញ្ជាំង ដើម្បីបង្ហាញពីអត្តសញ្ញាណជាតិ និងភាពថ្លៃថ្នូរ។ នាពេលបច្ចុប្បន្ន ហាងកាហ្វេបែបសម័យថ្មីបានចាប់ផ្ដើមយកក្បាច់ខ្មែរមកគូរលម្អលើជញ្ជាំង ដើម្បីទាក់ទាញភ្ញៀវទេសចរ។ ការគូរគំនូរលើជញ្ជាំងក្នុងហាងកាហ្វេជួយបង្កើតបរិយាកាសកក់ក្ដៅ និងមានលក្ខណៈប្លែកភ្នែកសម្រាប់អតិថិជនថតរូបកម្សាន្ត។ ហាងលក់ទំនិញអនុស្សាវរីយ៍មួយចំនួនបានប្រើប្រាស់ក្បាច់ភ្ញីភ្លើងលើជញ្ជាំង ដើម្បីលើកតម្លៃផលិតផលខ្មែររបស់ខ្លួន។ ភោជនីយដ្ឋានប្រណីតៗតែងតែជ្រើសរើសការគូរគំនូរក្បាច់ខ្មែរពណ៌មាសលើជញ្ជាំង ដើម្បីបង្ហាញពីភាពប្រណីតនៃសេវាកម្ម។ សណ្ឋាគារលំដាប់ផ្កាយប្រាំនៅខេត្តសៀមរាប ភាគច្រើនមានជញ្ជាំងគំនូរក្បាច់ខ្មែរដែលបង្ហាញពីការស្វាគមន៍យ៉ាងកក់ក្ដៅ។ នៅតាមសាលារៀន និងបណ្ណាល័យ សិល្បៈជញ្ជាំងប្រភេទនេះត្រូវបានប្រើដើម្បីអប់រំសិស្សានុសិស្សឱ្យស្គាល់ពីវប្បធម៌។ ជញ្ជាំងតាមទីសាធារណៈក្នុងក្រុងភ្នំពេញចាប់ផ្ដើមមានសោភ័ណភាព និងមានភាពទាក់ទាញខ្លាំងតាមរយៈការគូរគំនូរក្បាច់បុរាណខ្មែរបែបសម័យថ្មីយ៉ាងរស់រវើក និងស្រស់ស្អាតខ្លាំង។ ការគូរលើជញ្ជាំងតាមដងផ្លូវជួយកែប្រែសម្រស់ទីក្រុងឱ្យមានភាពស្រស់បំព្រង និងមានដង្ហើមសិល្បៈ។ មណ្ឌលវិបស្សនា និងកន្លែងហាត់យូហ្គា ប្រើប្រាស់ក្បាច់ខ្មែរដែលមានរលកទន់ភ្លន់លើជញ្ជាំង ដើម្បីផ្ដល់ភាពស្ងប់សុខផ្លូវចិត្ត។ ព្រលានយន្តហោះអន្តរជាតិមានការគូរគំនូរក្បាច់ខ្មែរនៅតាមជញ្ជាំង ដើម្បីបង្ហាញពីការស្វាគមន៍ដំបូងដល់ភ្ញៀវបរទេស។ បណ្ណាគារធំៗបានយករចនាបថក្បាច់ភ្ញីអង្គរមកគូរលើជញ្ជាំង ដើម្បីលើកកម្ពស់តម្លៃអក្សរសាស្ត្រ និងសិល្បៈ។ ស្ថាបត្យកម្មតាមផ្ទះវីឡាទំនើបៗ ក៏ចាប់ផ្ដើមនិយមការគូរគំនូរក្បាច់ខ្មែរលើជញ្ជាំងរបង ដើម្បីបង្ហាញពីភាពថ្លៃថ្នូរ។ តាមបណ្ដាសាលមហោស្រព ជញ្ជាំងខាងក្នុងតែងមានគំនូរក្បាច់រចនាដែលស៊ីគ្នាទៅនឹងសិល្បៈរបាំបុរាណខ្មែរ។ មន្ទីរពេទ្យមួយចំនួនបានប្រើប្រាស់គំនូរក្បាច់ខ្មែរបែបសាមញ្ញលើជញ្ជាំង ដើម្បីបង្កើតបរិយាកាសស្រស់ស្រាយដល់អ្នកជំងឺ។ ទីតាំងតាំងពិព័រណ៍សិល្បៈ គឺជាកន្លែងដែលក្បាច់ខ្មែរត្រូវបានបង្ហាញខ្លួនយ៉ាងលេចធ្លោបំផុតនៅលើផ្ទាំងជញ្ជាំងធំៗ។ ក្លឹបហាត់ប្រាណបែបប្រពៃណី ដូចជា ល្បុក្កតោ តែងមានគំនូរក្បាច់ខ្មែរព័ទ្ធជុំវិញជញ្ជាំងដើម្បីផ្ដល់កម្លាំងចិត្តដល់អ្នកហាត់។ សូម្បីតែនៅក្នុងការិយាល័យធ្វើការទំនើបៗ ក៏គេសង្កេតឃើញមានការគូរគំនូរក្បាច់ខ្មែរដើម្បីកាត់បន្ថយភាពតានតឹង។ មជ្ឈមណ្ឌលវប្បធម៌នានាប្រើប្រាស់ជញ្ជាំងសិល្បៈនេះជាកន្លែងថតរូបសម្រាប់លើកកម្ពស់សម្លៀកបំពាក់ប្រពៃណី។ វត្តមាននៃក្បូរក្បាច់ខ្មែរគ្រប់ទិសទីលើជញ្ជាំង គឺជាសក្ខីភាពនៃភាពអមតៈនៃវប្បធម៌ខ្មែរក្នុងសម័យកាលថ្មី។ សិល្បៈនៃការគូរគំនូរលើជញ្ជាំងដោយប្រើក្បូរក្បាច់រចនាបែបវប្បធម៌ខ្មែរ មានភាពសម្បូរបែប និងបែងចែកជាច្រើនប្រភេទតាមចំណូលចិត្ត និងទីកន្លែងនីមួយៗ។ ប្រភេទដំបូងដែលគេនិយមបំផុតគឺ ក្បាច់ភ្ញីទេស ដែលមានលក្ខណៈទន់ភ្លន់ រស់រវើក និងអាចរៀបចំបត់បែនបានគ្រប់ទីតាំង។ ក្បាច់ភ្ញីអង្គរ ក៏ជាប្រភេទដែលសិល្បករចូលចិត្តគូរ ដើម្បីបង្ហាញពីភាពរឹងមាំ និងភាពរុងរឿងនៃសម័យអាណាចក្រខ្មែរ។ គំនូរប្រភេទ ក្បាច់ភ្ញីភ្លើង ត្រូវបានគេប្រើប្រាស់ដើម្បីបង្កើនភាពឆើតឆាយ និងភាពស្វាហាប់ដល់ផ្ទាំងជញ្ជាំង។ គេសង្កេតឃើញមានការគូរ ក្បាច់ផ្កាចន្ទ នៅតាមជ្រុងជញ្ជាំង ឬពិដាន ដើម្បីបង្កើតនូវតុល្យភាពសោភ័ណភាពដ៏ល្អឯក។ ប្រភេទគំនូរ ក្បាច់ភ្ញីវល្លិ ត្រូវបានគេនិយមគូរព័ទ្ធជុំវិញស៊ុមទ្វារ ឬបង្អួច ដើម្បីឱ្យមើលទៅមានសណ្ដាប់ធ្នាប់ និងទាក់ទាញ។ ក្រៅពីក្បាច់ភ្ញី សិល្បករតែងតែគូររូប ទេពអប្សរ លាយឡំនឹងក្បូរក្បាច់រចនា ដើម្បីបង្ហាញពីភាពថ្លៃថ្នូរ និងដួងព្រលឹងវប្បធម៌។ ការគូររូប សត្វទេវកថា ដូចជា រូបនាគ រូបគ្រុឌ ឬរូបហង្ស គឺដើម្បីបង្ហាញពីអំណាច និងជំនឿសាសនាដែលមានតាំងពីបុរាណ។ ប្រភេទគំនូរ ដែលចម្លងតាមជញ្ជាំងប្រាសាទបុរាណ គឺជាជម្រើសដ៏ពេញនិយមសម្រាប់សណ្ឋាគារប្រណីតៗ។ គំនូរ រឿងរាមកេរ្តិ៍ ដែលរំលេចដោយក្បាច់រចនាខ្មែរយ៉ាងផ្ចិតផ្ចង់ គឺជាប្រភេទដែលគេនិយមគូរនៅតាមវត្តអារាម និងសាលសន្និសីទ។ ការគូរ រូបភាពពុទ្ធប្រវត្តិ លាយឡំនឹងក្បាច់កម្រងផ្កា ជួយឱ្យបរិយាកាសក្នុងទីសក្ការៈមានភាពជ្រះថ្លា និងមានតម្លៃសិល្បៈ។ ក្នុងសម័យទំនើប គេនិយមគូរ ក្បាច់ខ្មែរបែបអរូបី ដែលប្រើពណ៌ចម្រុះដើម្បីទាក់ទាញយុវជន និងភ្ញៀវទេសចរ។ ប្រភេទគំនូរ ទេសភាពធម្មជាតិ ដែលរចនាព័ទ្ធដោយក្បាច់ភ្ញីអង្គរ ជួយឱ្យជញ្ជាំងមានដង្ហើម និងមើលទៅមានជីវិត។ ការគូរ អក្សរឆ្លាក់ខ្មែរ បែបក្បាច់ភ្ញី គឺជាប្រភេទដែលគេនិយមប្រើសម្រាប់ស្លាកយីហោ ឬឈ្មោះស្ថាប័នសំខាន់ៗ។ ប្រភេទគំនូរ បែបមហោស្រព ដែលបង្ហាញពីតួអង្គរបាំបុរាណ តែងត្រូវបានតុបតែងដោយក្បាច់រចនាជុំវិញយ៉ាងប្រណីត។ គេក៏និយមគូរ ក្បាច់ត្របកឈូក នៅតាមបាតជញ្ជាំង ឬបង្កាន់ដៃជណ្តើរ ដើម្បីបញ្ជាក់ពីភាពបរិសុទ្ធ និងមង្គល។ គំនូរប្រភេទ ការរស់នៅតាមជនបទ ដែលរំលេចដោយក្បាច់រចនាបថសាមញ្ញ ជួយបង្ហាញពីអត្តសញ្ញាណជីវិតខ្មែរ។ សិល្បករខ្លះចូលចិត្តគូរ ក្បាច់ភ្ញីពងត្រី ដែលមានលក្ខណៈល្អិតស្អាត សម្រាប់តុបតែងក្នុងហាងលក់គ្រឿងអលង្ការ ឬវត្ថុអនុស្សាវរីយ៍។ ការប្រើប្រាស់ ពណ៌មាសលើផ្ទៃខ្មៅ ក្នុងទម្រង់ក្បាច់រចនាខ្មែរ គឺជាប្រភេទដែលផ្ដល់នូវភាពអស្ចារ្យ និងមានឥទ្ធិពលបំផុត។ គំនូរ បែបសហសម័យ ដែលរួមបញ្ចូលគ្នារវាងក្បាច់បុរាណ និងរូបភាពទាន់សម័យ គឺជាប្រភេទដែលគេនិយមគូរលើជញ្ជាំងសាធារណៈ។ គ្រប់ប្រភេទនៃគំនូរទាំងនេះ សុទ្ធតែមានគោលបំណងលើកតម្កើងតម្លៃកេរដំណែលដូនតាឱ្យរស់រានមានជីវិតឡើងវិញលើជញ្ជាំង។ ជាងផ្នែកគំនូរលើជញ្ជាំងដែលជំនាញខាងក្បូរក្បាច់រចនាបែបវប្បធម៌ខ្មែរ គឺជាសិល្បករដ៏មានសមត្ថភាពដែលត្រូវមានទាំងដួងព្រលឹងសិល្បៈ និងការយល់ដឹងស៊ីជម្រៅពីក្បួនខ្នាតបុរាណ។ ជាងគំនូរក្បាច់ខ្មែរត្រូវមានភាពអត់ធ្មត់ខ្ពស់ និងមានសមាធិមុតមាំ ដើម្បីអាចគូរខ្សែបន្ទាត់ក្បាច់ភ្ញីឱ្យមានភាពទន់ភ្លន់ និងរស់រវើក។ ពួកគាត់ត្រូវសិក្សាឱ្យបានច្បាស់លាស់ពីប្រភេទក្បាច់នីមួយៗ ដូចជាក្បាច់ភ្ញីទេស ភ្ញីអង្គរ ឬភ្ញីភ្លើង ដើម្បីកុំឱ្យមានការភាន់ច្រឡំទម្រង់បុរាណ។ ជាងជំនាញត្រូវមានភ្នែកមុតស្រួចក្នុងការពិនិត្យសមាមាត្ររូបភាព ដើម្បីឱ្យក្បាច់ដែលគូរលើផ្ទៃជញ្ជាំងធំៗមានតុល្យភាពល្អឥតខ្ចោះ។ ក្រៅពីជំនាញដៃ ជាងគំនូរត្រូវមានចំណេះដឹងផ្នែកលាយពណ៌ ដើម្បីបង្កើតនូវស្រមោលដិតស្រាលដែលជួយឱ្យក្បាច់មើលទៅមានលក្ខណៈផុស ។ ជាងក្បាច់ខ្មែរភាគច្រើនបានឆ្លងកាត់ការបណ្ដុះបណ្ដាលយ៉ាងហ្មត់ចត់ពីសាលាវិចិត្រសិល្បៈ ឬតាមរយៈការរៀនតពីគ្រូបុរាណតាមវត្តអារាម។ ពួកគាត់គឺជាអ្នកថែរក្សាកេរដំណែលវប្បធម៌ ដែលជួយឱ្យក្បូរក្បាច់ដូនតានៅតែមានវត្តមានយ៉ាងស្រស់បំព្រងលើសំណង់ស្ថាបត្យកម្មទំនើបៗ។ ក្នុងការបំពេញការងារ ជាងត្រូវចេះប្រើប្រាស់សម្ភារៈចម្រុះតាំងពីជក់សរសៃតូចបំផុត រហូតដល់ឧបករណ៍បាញ់ថ្នាំពណ៌បច្ចេកវិទ្យាថ្មី។ ជាងគំនូរលើជញ្ជាំងក៏ត្រូវមានកាយសម្បទារឹងមាំផងដែរ ដើម្បីអាចឈរគូរលើរន្ទាខ្ពស់ៗក្នុងរយៈពេលយូរក្រោមលក្ខខណ្ឌអាកាសធាតុផ្សេងៗ។ ភាពច្នៃប្រឌិតរបស់ជាង គឺជាកត្តាសំខាន់ដែលជួយឱ្យក្បាច់បុរាណអាចរស់រានមានជីវិត និងមានភាពទាក់ទាញក្នុងសម័យកាលឌីជីថល។ ជាងផ្នែកគំនូរក្បាច់ខ្មែរគឺជាស្ពានចម្លងដ៏សំខាន់ដែលនាំយកសិល្បៈពីអតីតកាលមកបង្ហាញក្នុងបច្ចុប្បន្នកាលដោយមោទនភាព។ សកម្មភាពនៃការផលិតស្នាដៃសិល្បៈលើផ្ទៃជញ្ជាំងតាមរចនាបថខ្មែរ គឺជាកិច្ចការដែលទាមទារភាពផ្ចិតផ្ចង់ និងការអនុវត្តតាមលំដាប់លំដោយយ៉ាងហ្មត់ចត់បំផុត។ ជាដំបូង ជាងគំនូរត្រូវចុះពិនិត្យស្ថានភាពផ្ទៃជញ្ជាំងដើម្បីធានាថាវាមានភាពរឹងមាំ និងមិនមានសំណើមជ្រាបដែលធ្វើឱ្យខូចគុណភាពថ្នាំ។ សកម្មភាពបន្ទាប់គឺការឈូសសម្អាតផ្ទៃជញ្ជាំងឱ្យរលោងស្មើល្អ ដោយប្រើក្រដាសខាត់ ឬកាំបិតកោសកម្ទេចកំបោរដែលលើសចេញ។ បន្ទាប់មក ជាងចាប់ផ្ដើមលាបថ្នាំទ្រនាប់ការពារជាតិកំបោរ និងការពារសំណើម ដើម្បីឱ្យពណ៌គំនូរនៅជាប់បានយូរអង្វែង។ ក្រោយពេលថ្នាំទ្រនាប់ស្ងួត ជាងត្រូវលាបពណ៌ផ្ទៃបាត តាមកម្រិតពណ៌ដែលម្ចាស់ទីតាំងបានជ្រើសរើស។ ជំហានដ៏សំខាន់បន្ទាប់គឺការរៀបចំគ្រោងប្លង់ ឬការវាស់វែងទំហំជញ្ជាំង ដើម្បីបែងចែកសមាមាត្រនៃក្បាច់ឱ្យមានតុល្យភាព។ ជាងចាប់ផ្ដើមប្រើដីស ឬខ្មៅដៃដើម្បីព្រាងខ្សែបន្ទាត់គោលនៃក្បាច់ភ្ញីទេស ឬក្បាច់ភ្ញីអង្គរយ៉ាងស្រាលៗលើផ្ទៃជញ្ជាំង។ សកម្មភាពព្រាងរូបនេះទាមទារឱ្យមានការផ្ទៀងផ្ទាត់ក្បួនខ្នាតឱ្យបានត្រឹមត្រូវបំផុត ដើម្បីកុំឱ្យខុសទម្រង់វប្បធម៌ដើម។ នៅពេលគ្រោងប្លង់រួចរាល់ ជាងចាប់ផ្ដើមលាយពណ៌មេតាមកម្រិតដិតស្រាល ដើម្បីត្រៀមសម្រាប់ការចាក់ពណ៌ទៅលើក្បាច់។ ជាងប្រើជក់ខ្នាតកណ្ដាលដើម្បីចាក់ពណ៌គ្រឹះទៅលើរូបរាងក្បាច់ដែលបានព្រាងទុកដោយមិនទាន់ដាក់ស្រមោលនៅឡើយ។ បន្ទាប់ពីពណ៌គ្រឹះស្ងួត ជាងចាប់ផ្ដើមបន្ថែមស្រមោលដិតនៅតាមគល់ក្បាច់ ដើម្បីឱ្យក្បាច់មានលក្ខណៈផុសចេញពីជញ្ជាំង។ សកម្មភាពបន្ថែមស្រមោលនេះជួយឱ្យក្បាច់រចនាមើលទៅមានវិមាត្រ និងមានភាពរស់រវើកដូចជារូបចម្លាក់ពិតៗ។ ជំហានបន្ទាប់គឺការបន្ថែមពន្លឺ នៅលើកំពូលក្បាច់ដោយប្រើពណ៌ស្រាល ឬពណ៌ស ដើម្បីបង្កើនភាពត្រចះត្រចង់។ បន្ទាប់មកទៀត ជាងប្រើជក់សរសៃតូចៗបំផុតដើម្បីគូសព័ទ្ធបន្ទាត់ជុំវិញក្បាច់ឱ្យមានភាពដាច់ស្រឡះ និងមុតស្រួច។ ការគូសបន្ទាត់ព័ទ្ធជុំវិញនេះ គឺជាចំណុចដែលបង្ហាញពីភាពប៉ិនប្រសប់ និងភាពស្ងប់ស្ងាត់នៃចិត្តរបស់ជាងគំនូរ។ ក្នុងករណីគូររូបទេពអប្សរលាយជាមួយក្បាច់ ជាងត្រូវយកចិត្តទុកដាក់ខ្ពស់ទៅលើការគូរទម្រង់មុខ និងកាយវិការឱ្យទន់ភ្លន់។ ក្រោយពេលបញ្ចប់ការដាក់ពណ៌ និងស្រមោល ជាងត្រូវពិនិត្យមើលកំហុសឆ្គងបន្តិចបន្តួចនៅតាមចន្លោះក្បាច់នីមួយៗ។ សកម្មភាពសម្អាតស្នាមខ្មៅដៃ ឬស្នាមពណ៌ដែលលើស ត្រូវបានធ្វើឡើងដោយប្រើជក់តូច និងពណ៌ផ្ទៃបាត។ ប្រសិនបើមានតម្រូវការចាក់មាស ជាងនឹងប្រើថ្នាំពណ៌មាសអាឡឺម៉ង់ដើម្បីឱ្យជញ្ជាំងមានពន្លឺចែងចាំងគួរឱ្យទាក់ទាញ។ ក្រោយពេលគំនូររួចរាល់ទាំងស្រុង ជាងត្រូវទុកឱ្យថ្នាំស្ងួតល្អក្នុងរយៈពេលពី ១២ ទៅ ២៤ ម៉ោង។ ជំហានចុងក្រោយគឺការលាបថ្នាំរលោងការពារ ដើម្បីការពារគំនូរពីធូលីដី និងការប្រែពណ៌ដោយសារកម្ដៅថ្ងៃ។ ការលាបថ្នាំការពារនេះក៏ជួយឱ្យម្ចាស់ទីតាំងងាយស្រួលក្នុងការជូតសម្អាតជញ្ជាំងដោយប្រើក្រណាត់សើមបានផងដែរ។ ក្នុងអំឡុងពេលការងារ ជាងតែងតែដើរថយក្រោយដើម្បីពិនិត្យមើលទិដ្ឋភាពជារួមពីចម្ងាយ ដើម្បីធានាបាននូវសោភ័ណភាព។ ជាងត្រូវរៀបចំទុកដាក់សម្អាតឧបករណ៍ជក់ និងធុងពណ៌ឱ្យមានរបៀបរៀបរយក្រោយពេលបញ្ចប់ការងារប្រចាំថ្ងៃ។ រាល់ជំហាននៃការអនុវត្ត សុទ្ធតែបង្ហាញពីការគោរព និងការថែរក្សាស្នាដៃសិល្បៈដែលជាមរតកដូនតាខ្មែរ។ ជាលទ្ធផល ជញ្ជាំងដែលធ្លាប់តែទទេស្អាត បានក្លាយជាផ្ទាំងសិល្បៈដ៏អស្ចារ្យដែលឆ្លុះបញ្ចាំងពីដួងព្រលឹងវប្បធម៌ជាតិ។ សិល្បៈនៃការគូរគំនូរក្បាច់ខ្មែរលើជញ្ជាំង មិនត្រឹមតែជាការតុបតែងលម្អប៉ុណ្ណោះទេ ប៉ុន្តែវាបានផ្ដល់នូវតម្លៃយ៉ាងមហាសាលសម្រាប់សង្គម និងស្មារតីជាតិ។ សារៈសំខាន់ចម្បងបំផុតគឺការជួយថែរក្សា និងការពារអត្តសញ្ញាណវប្បធម៌ខ្មែរឱ្យនៅរស់រវើកក្នុងសម័យកាលសកលភាវូបនីយកម្ម។ ការគូរគំនូរនេះជួយឱ្យក្បូរក្បាច់បុរាណដែលជាមរតកដូនតា មិនត្រូវបានបំភ្លេចចោលតាមពេលវេលា។ វាផ្ដល់អត្ថប្រយោជន៍យ៉ាងខ្លាំងក្នុងការលើកកម្ពស់សោភ័ណភាពនៃសំណង់ស្ថាបត្យកម្មឱ្យមានភាពប្រណីត និងថ្លៃថ្នូរ។ គំនូរក្បាច់ខ្មែរលើជញ្ជាំងជួយបង្កើនតម្លៃសិល្បៈ និងតម្លៃសេដ្ឋកិច្ចដល់ទីតាំងអាជីវកម្មដូចជា សណ្ឋាគារ និងភោជនីយដ្ឋាន។ សិល្បៈប្រភេទនេះដើរតួនាទីជាសារមន្ទីរនៅក្រៅអគារ ដែលជួយអប់រំសាធារណជនឱ្យស្គាល់ពីទម្រង់ក្បាច់រចនាខ្មែរដោយផ្ទាល់ភ្នែក។ វាជួយដាស់តឿនស្មារតីយុវជនជំនាន់ក្រោយឱ្យមានចិត្តស្រឡាញ់ និងមានមោទនភាពចំពោះស្នាដៃដ៏វិសេសវិសាលរបស់បុព្វបុរសខ្លួន។ ការតុបតែងជញ្ជាំងដោយក្បាច់ខ្មែរជួយទាក់ទាញភ្ញៀវទេសចរអន្តរជាតិឱ្យមកទស្សនា និងស្វែងយល់ពីភាពអស្ចារ្យនៃវប្បធម៌ខ្មែរ។ វាក៏ជាការផ្ដល់ឱកាសការងារ និងចំណូលដល់វិចិត្រករខ្មែរដែលមានជំនាញឱ្យមានលទ្ធភាពបញ្ចេញសមត្ថភាពកាន់តែទូលំទូលាយ។ គំនូរក្បាច់ខ្មែរលើជញ្ជាំងជួយកាត់បន្ថយការគូរវាសផ្ដេសផ្ដាស់តាមទីសាធារណៈ ដោយជំនួសមកវិញនូវសណ្ដាប់ធ្នាប់សិល្បៈ។ វាជួយបង្កើតបរិយាកាសកក់ក្ដៅ និងអារម្មណ៍ស្ងប់សុខដល់អ្នកទស្សនា តាមរយៈខ្សែបន្ទាត់ក្បាច់ភ្ញីដែលទន់ភ្លន់។ ក្នុងវិស័យជំនឿ ការគូរគំនូរក្បាច់ខ្មែរលើជញ្ជាំងវត្តអារាមជួយលើកកម្ពស់តម្លៃសាសនា និងភាពសក្ការៈបូជា។ វាក៏ជាឧបករណ៍សម្រាប់និទានរឿងរ៉ាវប្រវត្តិសាស្ត្រ និងអក្សរសិល្ប៍ខ្មែរតាមរយៈរូបភាពលាយឡំនឹងក្បាច់រចនា។ ការប្រើប្រាស់ក្បាច់ខ្មែរលើជញ្ជាំងទំនើបៗ គឺជាការរួមបញ្ចូលគ្នារវាងភាពបុរាណ និងភាពស៊ីវិល័យយ៉ាងល្អឥតខ្ចោះ។ វាជួយឱ្យបរិស្ថានរស់នៅមានលក្ខណៈប្លែកភ្នែក និងបង្កើនភាពច្នៃប្រឌិតដល់មនុស្សនៅក្នុងសហគមន៍។ គំនូរទាំងនេះជួយរក្សានូវចំណេះជំនាញ និងបច្ចេកទេសគូរគំនូរបែបប្រពៃណីឱ្យបន្តទៅមុខទៀតបានយ៉ាងរឹងមាំ។ វាជួយពង្រឹងសាមគ្គីភាពក្នុងសហគមន៍ នៅពេលដែលប្រជាជនរួមគ្នាបង្កើតជញ្ជាំងសិល្បៈសម្រាប់ភូមិស្រុករបស់ខ្លួន។ សិល្បៈជញ្ជាំងនេះជួយកាត់បន្ថយភាពតានតឹង និងផ្ដល់នូវការកម្សាន្តភ្នែកដល់អ្នកដំណើរតាមដងផ្លូវ។ វាគឺជាការផ្សព្វផ្សាយវប្បធម៌ដោយសន្តិវិធី និងមានប្រសិទ្ធភាពបំផុតតាមរយៈការបង្ហោះរូបភាពលើបណ្ដាញសង្គម។ ការគូរគំនូរក្បាច់ខ្មែរជួយឱ្យជញ្ជាំងសំណង់ចាស់ៗមើលទៅមានជីវិត និងមានតម្លៃឡើងវិញគួរឱ្យកត់សម្គាល់។ ជាចុងក្រោយ វាគឺជាការបន្សល់ទុកនូវកេរដំណែលថ្មីសម្រាប់មនុស្សជំនាន់ក្រោយបានសិក្សា និងយល់ដឹងពីសម័យកាលបច្ចុប្បន្ន។ សរុបសេចក្ដីមក ការគូរគំនូរលើជញ្ជាំងដោយប្រើក្បូរក្បាច់រចនាបែបវប្បធម៌ខ្មែរ គឺជាសកម្មភាពសិល្បៈដ៏មានតម្លៃដែលមិនអាចកាត់ថ្លៃបាន។ វាបានដើរតួនាទីយ៉ាងសំខាន់ក្នុងការ ថែរក្សាអត្តសញ្ញាណជាតិ បង្កើនសោភ័ណភាពបរិស្ថាន និង ជំរុញសេដ្ឋកិច្ចទេសចរណ៍ តាមរយៈភាពប៉ិនប្រសប់នៃដៃវិចិត្រករ។ ការលើកកម្ពស់ និងគាំទ្រសិល្បៈប្រភេទនេះ គឺជាកិច្ចការដែលយើងគ្រប់គ្នាត្រូវរួមគ្នាធ្វើ ដើម្បីធានាថាដួងព្រលឹងវប្បធម៌ខ្មែរនឹងបន្តបញ្ចេញពន្លឺត្រចះត្រចង់លើគ្រប់ផ្ទាំងជញ្ជាំងនៃព្រះរាជាណាចក្រកម្ពុជាជានិច្ចនិរន្តរ៍។